នៅក្នុងសង្គមខ្មែរ គ្រឿងអលង្ការ និងគ្រឿងលម្អដែលមាននិមិត្តសញ្ញាសាសនា មិនមែនត្រឹមតែជាវត្ថុប្រើប្រាស់ ឬលម្អកាយប៉ុណ្ណោះទេ។ វាគឺជា កញ្ចក់ឆ្លុះបញ្ចាំងពីជំនឿ សិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រ ដ៏យូរលង់របស់ជាតិខ្មែរ។ វត្ថុទាំងនេះតំណាងឱ្យការគោរពដឹងគុណ សេចក្តីជ្រះថ្លា និងក្តីសង្ឃឹមទៅកាន់អំណាចដ៏បរិសុទ្ធ។ គ្រឿងអលង្ការដែលមាននិមិត្តសញ្ញាសាសនា ដែលមានជំនឿផ្ទាល់ខ្លួនត្រូវបានពាក់ដោយបុគ្គលម្នាក់ៗ ដើម្បីភ្ជាប់ខ្លួនទៅនឹងជំនឿសាសនា និងការការពារ ឬសេចក្តីសុខ។ ឧទាហរណ៍ បន្តោងព្រះពុទ្ធរូប ធ្វើពីមាស ប្រាក់ ឬលង្ហិន គឺជាគ្រឿងអលង្ការមួយប្រភេទដែលត្រូវបានពាក់យ៉ាងទូលំទូលាយដោយពុទ្ធបរិស័ទ ជាពិសេសនៅកម្ពុជា។ វាមិនមែនត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះទេ ប៉ុន្តែជាវត្ថុពិសិដ្ឋដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅខាងជំនឿ សិល្បៈ និងវប្បធម៌។ ការពាក់បន្តោងព្រះពុទ្ធរូប ជាទម្រង់មួយនៃការបង្ហាញជំនឿយ៉ាងច្បាស់លាស់ និងការរំឭកខ្លួនឯងជានិច្ច នូវគុណព្រះពុទ្ធ គោលការណ៍ធម៌ និងមាគ៌ានៃការត្រាស់ដឹង។ គេជឿថាវាអាចនាំមកនូវសេចក្តីសុខសាន្ត សិរីសួស្តី ការចម្រើនរុងរឿង និងជាពិសេស ការការពារ ពីគ្រោះថ្នាក់ ឧបទ្រពចង្រៃ ខ្មាំងសត្រូវ ឬវិញ្ញាណអាក្រក់ អ្នកខ្លះជឿថា បន្តោងព្រះពុទ្ធរូបដែលបានសូត្រមន្តឧទ្ទិសត្រឹមត្រូវ នឹងមានមហិទ្ធិឫទ្ធិអស្ចារ្យ។ រីឯ វត្ថុធាតុដើម និងតម្លៃ គឺជាជម្រើសនៃវត្ថុដែលមានសារៈសំខាន់ណាស់។ ក្នុងនោះមាន ដូចជា មាស ជានិមិត្តរូបនៃភាពបរិសុទ្ធ ភាពរុងរឿង ភាពអមតៈ និងតម្លៃដ៏ខ្ពស់បំផុត។ បន្តោងព្រះពុទ្ធរូបធ្វើពីមាស ត្រូវបានគេចាត់ទុកថាមានអានុភាពខ្លាំងក្លា និងបង្ហាញពីការលះបង់ដ៏ធំធេងរបស់អ្នកពាក់។ ចំណែកឯ ប្រាក់ ជានិមិត្តរូបនៃភាពត្រជាក់ស្ងប់ស្ងាត់ ភាពបរិសុទ្ធ និងការសម្អាតចិត្ត។ ប្រាក់ត្រូវបានគេជឿថាអាចជួយបណ្តេញអំពើអាក្រក់ទាំងឡាយ ទាំងពួង។ ចំពោះ លង្ហិន សំរឹទ្ធ វិញ វាជាលោហៈធាតុដែលប្រើប្រាស់តាំងពីបុរាណកាល និងមានតម្លៃសមរម្យជាងប្រាក់។ ប៉ុន្តែ វារក្សាបាននូវអត្ថន័យសាសនា និងលក្ខណៈសិល្បៈដែលបង្ហាញពីភាពរឹងមាំ និងអាយុវែង។ ដោយឡែក ទម្រង់ និងរចនាបថ បន្តោងព្រះពុទ្ធរូបអាចមានច្រើនទម្រង់ទៅតាមបែបបទ និងការចង់បានពីបុគ្គលម្នាក់ៗ។ ក្នុងនោះ រួមមាន ព្រះពុទ្ធឈរ ព្រះពុទ្ធគង់ ព្រះពុទ្ធត្រាស់ដឹង ឬទម្រង់ព្រះកិរិយាផ្សេងៗ ដែលនីមួយៗសុទ្ធតែមានអត្ថន័យនិមិត្តរូបរៀងៗខ្លួន។ ក្រៅពីនេះ អង្កាំសាសនា ក៏ជាឧបករណ៍ដ៏សំខាន់សម្រាប់ការសូត្រធម៌ ឬការបន់ស្រន់ដូចគ្នា។ ជាពិសេស វាជួយធ្វើអោយអ្នកប្រតិបត្តិ រាប់ចំនួននៃអង្កាំក្នុងការសូត្រ ដើម្បីរក្សាចិត្តឱ្យមានសមាធិ មិនវង្វេងស្មារតី និងជានិមិត្តរូបនៃការតាំងចិត្តក្នុងការអប់រំចិត្ត។ ការរំកិលអង្កាំម្តងមួយគ្រាប់ៗ ជួយឱ្យចិត្តផ្ដោតអារម្មណ៍ទៅលើពាក្យសូត្រធម៌។ វត្ថុធាតុដើម និងនិមិត្តរូបរបស់វាមានដូចជា គ្រាប់ពោធិ៍ ឬឈើពិសិដ្ឋ គឺជានិមិត្តរូបនៃការត្រាស់ដឹង និងភាពស្ងប់ស្ងាត់។ ថ្មធម្មជាតិ ដូចជា ត្បូងថ្ម ឬរ៉ែ ដែលគេជឿថាមានថាមពលព្យាបាល ឬការពារ។ ចុងក្រោយ គឺជាចំនួនអង្កាំ ភាគច្រើនមាន ១០៨ គ្រាប់ ដែលតំណាងឱ្យកិលេស ១០៨ ប្រការដែលត្រូវកាត់បន្ថយ ឬចំនួននៃការបន់ស្រន់ ដែលជួយឱ្យចិត្តឈានដល់ភាពបរិសុទ្ធ។ យើងក្រឡេកទៅមើល ការលម្អព្រះពុទ្ធរូប និងទីសក្ការៈវិញ ដែលជាការបង្ហាញសេចក្តីជ្រះថ្លាដ៏ឧត្តុង្គឧត្តម។ ការលម្អព្រះពុទ្ធរូប និងទីសក្ការៈ គឺជាទម្រង់មួយនៃការបូជា និងការបង្ហាញនូវសេចក្តីជ្រះថ្លាដ៏ខ្ពស់បំផុត ចំពោះព្រះរតនត្រ័យ។ វាក៏ជាការឆ្លុះបញ្ចាំងពីសិល្បៈដ៏វិចិត្រ និងជំនឿដ៏រឹងមាំរបស់សហគមន៍នីមួយៗដែរ។ នៅក្នុងនោះ ការលម្អចេតិយ និងពុទ្ធបដិមា គឺជាផ្នែកមួយដ៏សំខាន់នៃស្ថាបត្យកម្ម និងសិល្បៈព្រះពុទ្ធសាសនាខ្មែរ។ វាមិនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ ប៉ុន្តែជាទម្រង់នៃការបូជា ការគោរព និងការបង្ហាញនូវសេចក្តីជ្រះថ្លា។ គ្រឿងលម្អទាំងនេះឆ្លុះបញ្ចាំងពីជំនាញដ៏វិចិត្ររបស់ជាងទង ជាងចម្លាក់ និងវិចិត្រករខ្មែរ។ ឧទាហរណ៍ ចេតិយ គឺជាសំណង់សាសនាដ៏ពិសិដ្ឋមួយសម្រាប់តម្កល់សារីរិកធាតុរបស់ព្រះពុទ្ធ ព្រះអរហន្ត ព្រះសង្ឃ និងពុទ្ធបរិស័ទដែលបានស្លាប់ ឬសុគត។ ការលម្អចេតិយ គឺដើម្បីលើកតម្កើងភាពពិសិដ្ឋ និងភាពអស្ចារ្យ របស់ទីកន្លែងនោះ។ គេអាច លាបពណ៌ ឆ្លាក់លម្អដោយក្បាច់រចនាខ្មែរដ៏វិចិត្រ ដូចជា នាគ គ្រុឌ កិន្នរ ហង្ស ដែលសុទ្ធតែមានអត្ថន័យជាសាសនា និងទេវកថា។ រួមជាមួយនឹង ការបំពាក់ពន្លឺភ្លើងចម្រុះពណ៌ ក៏ជួយបង្កើនភាពទាក់ទាញ និងភាពអស្ចារ្យរបស់ចេតិយនៅពេលយប់ផងដែរ។ យ៉ាងណាមិញសម្រាប់ ព្រះពុទ្ធបដិមា ក៏ត្រូវបានលម្អដោយការលាបពណ៌មាស ជាពិសេសព្រះភ័ក្ត្រ និងព្រះកាយ។ ថែមទាំងមាន ការលាបម្រ័ក្សណ៍ខ្មុក ឬការគូរលម្អក្បាច់រចនានៅលើព្រះពស្ត្រ សំពត់ ឬគ្រឿងស្លៀកដណ្ដប់ គឺដើម្បីបង្កើនភាពស្រស់ស្អាត និងភាពរុងរឿង។ នៅពេលដែលព្រះពុទ្ធបដិមាបានកែលម្អរួចរាល់ ត្រូវបានគេជឿថាអាចបង្កើនសេចក្តីជ្រះថ្លា ដល់ពុទ្ធបរិស័ទដែលបានឃើញ និងបានបូជា។ ទទ្ទឹមនឹងនេះ គ្រឿងអលង្ការមាស ប្រាក់ ឬសំរឹទ្ធសម្រាប់លម្អ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវប្បធម៌ខ្មែរ មិនត្រឹមតែសម្រាប់លម្អកាយនោះទេ។ អ្វីដែលសំខាន់ គឺសម្រាប់លម្អវត្ថុពិសិដ្ឋ និងទីសក្ការៈបូជាផ្សេងៗ នៅក្នុងបរិបទព្រះពុទ្ធសាសនា។ នៅក្នុងការប្រើប្រាស់លោហៈធាតុទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងពីតម្លៃ សិល្បៈ និងជំនឿដ៏ជ្រាលជ្រៅរបស់ប្រជាជនខ្មែរ។ ការប្រើប្រាស់គ្រឿងអលង្ការ ឬវត្ថុធ្វើពីមាស ប្រាក់ ឬសំរឹទ្ធ ដើម្បីលម្អព្រះពុទ្ធរូប និងទីសក្ការៈ គឺជាទម្រង់មួយនៃការបូជាដ៏ឧត្តុង្គឧត្តម។ បន្ថែមពីលើនេះទៀត គឺដើម្បីបង្ហាញពី ការគោរពដឹងគុណ សេចក្តីជ្រះថ្លា និង ការលះបង់ដ៏ខ្ពង់ខ្ពស់ របស់ពុទ្ធបរិស័ទ។ ជាក់ស្ដែង សម្រាប់ព្រះពុទ្ធរូប ជួនកាលត្រូវបានគេបំពាក់ដោយគ្រឿងអលង្ការពិតៗ ដូចជា មកុដ ខ្សែក ខ្សែដៃ ខ្សែចង្កេះ ឬស៊ុមពេជ្រ ដែលធ្វើពីមាស ប្រាក់ ឬសំរឹទ្ធ លម្អដោយត្បូងមានតម្លៃ។ នេះជាការបង្ហាញនូវការលះបង់ដ៏ខ្ពស់បំផុត របស់ព្រះមហាក្សត្រ ពុទ្ធបរិស័ទ ឬសប្បុរសជន និងការចាត់ទុកព្រះពុទ្ធជា ស្តេចធម៌ ដ៏ឧត្តុង្គឧត្តម។ សម្រាប់ទីសក្ការៈផ្សេងៗវិញ គ្រឿងអលង្ការ ឬវត្ថុធ្វើពីមាស ប្រាក់ សំរឹទ្ធ ក៏អាចត្រូវបានប្រើប្រាស់សម្រាប់លម្អផ្នែកផ្សេងៗនៃវត្តអារាមផងដែរ ដូចជា ទ្វារ បង្អួច ធ្នឹម សសរ ឬពិដានព្រះវិហារ។ ការលម្អទាំងនេះ មិនត្រឹមតែបង្កើនភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវអត្ថន័យសាសនា និងជាមរតកសិល្បៈ ដែលបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយថែមទៀតផង។ សរុបន័យមក គ្រឿងអលង្ការ និងគ្រឿងលម្អនិមិត្តសញ្ញាសាសនា គឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌ខ្មែរ។ ក្នុងការតភ្ជាប់រវាងជំនឿ សិល្បៈ និងប្រវត្តិសាស្ត្រ ដែលបង្ហាញពីការលះបង់ ការគោរព និងសេចក្តីជ្រះថ្លាយ៉ាងជ្រាលជ្រៅរបស់ប្រជាជនខ្មែរចំពោះព្រះពុទ្ធសាសនា។